អាហារតាមផ្លូវដើរតួនាទីយ៉ាងសំខាន់ និងមានឥទ្ធិពលវិជ្ជមានច្រើន នៅក្នុងទំនាក់ទំនងរបស់គូស្នេហ៍វ័យក្មេង។ អាហារតាមផ្លូវ មានតួនាទីសំខាន់មួយ គឹវាបង្កើត និងអភិវឌ្ឍទំនាក់ទំនងរបស់គូស្នេហ៍វ័យក្មេង។ វាមិនត្រឹមតែជាការបំពេញការឃ្លានប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាបទពិសោធន៍រួមគ្នាដែលអាចពង្រឹងចំណងស្នេហ៍ឲ្យកាន់តែស្អិតរមួតផងដែរ។ ការទៅញុំអាហារតាមផ្លូវជាមួយគ្នាអាចជួយឱ្យគូស្នេហ៍មានពេលសប្បាយរីករាយ និងបង្កើនការយល់ចិត្តគ្នា។ អ្នកអាចចាត់ទុកវាថា ជាការបង្កើតអនុស្សាវរីយ៍រួមគ្នាក៏បាន។ ដែលការចែករំលែកអាហារជាមួយគ្នា នាំឲ្យមានការសន្ទនា និងបង្កើនការទំនាក់ទំនងកាន់ល្អប្រសើរទ្បើង។ ការដើររកអាហារតាមផ្លូវជាមួយគ្នា ការឈរតម្រង់ជួររង់ចាំ ការចែករំលែកមុខម្ហូបឆ្ងាញ់ៗ និងការអង្គុយទទួលទាននៅកន្លែងសាមញ្ញៗ ទាំងអស់នេះអាចបង្កើតបានជាអនុស្សាវរីយ៍ដ៏ផ្អែមល្ហែមមួយ។ រាល់ពេលដែលពួកគេនឹកឃើញរសជាតិម្ហូបនោះ ពួកគេក៏តែងនឹកឃើញដល់ពេលវេលាល្អៗដែលបានចំណាយជាមួយគ្នាផងដែរ។ ភោជនីយដ្ឋានប្រណីតៗ អាចធ្វើឲ្យគូស្នេហ៍មួយចំនួនមានអារម្មណ៍តានតឹង និងមានលក្ខណៈផ្លូវការខ្លាំងពេក ជាពិសេសសម្រាប់គូស្នេហ៍វ័យក្មេង។ បរិយាកាសនៅតាមហាងអាហារតាមផ្លូវមានលក្ខណៈស្រស់ស្រាយ និងមានខ្យល់អាកាសបរិសុទ្ធដែលជួយបន្ធូរអារម្មណ៍ ធ្វើឲ្យពួកគេមិនមានអារម្មណ៍តានតឹងឡើយ។ ការញ៉ាំអាហារតាមផ្លូវបង្ហាញពីភាពសាមញ្ញ និងការមិនរើសអើង ដែលជាលក្ខណៈសំខាន់ ធ្វើឲ្យទំនាក់ទំនងមានភាពយូរអង្វែង។ ភាពសាមញ្ញនេះ ធ្វើឲ្យពួកគេមិនមានអារម្មណ៍តានតឹង និងអាចជាខ្លួនឯងបានពេញលេញ ពីព្រោះពួកគេមិនមានអារម្មណ៍ថាត្រូវ 'សម្ដែង' នោះទេ។ គូស្នេហ៍អាចរីករាយជាមួយគ្នានៅក្នុងបរិយាកាសធម្មតាៗ ដោយមិនចាំបាច់ចំណាយច្រើន ឬរៀបចំខ្លួនឡូយឆាយពេក។ នេះជួយឲ្យពួកគេមានអារម្មណ៍ធូរស្រាល មិនមានសម្ពាធ នៅពេលនៅក្បែរគ្នា។ ការសាកល្បងម្ហូបថ្មីៗជាមួយគ្នា គឺជាវិធីមួយដើម្បីស្វែងយល់ពីចំណង់ចំណូលចិត្តរបស់គ្នាទៅវិញទៅមក។ ពួកគេអាចពិភាក្សាគ្នា និងវាយតម្លៃទៅលើអាហារ ដូចជាសោភណភាព រសជាតិ គ្រឿងផ្សំ ឬកន្លែងលក់ ដែលអាចបង្កើនភាពរីករាយបន្ថែមទៀត។ ពេលញ៉ាំអាហារតាមផ្លូវ គូស្នេហ៍មានពេលច្រើនដើម្បីជជែកគ្នា លេងសើច និងចែករំលែករឿងរ៉ាវប្រចាំថ្ងៃ។ ភាពស្និទ្ធស្នាលកើនឡើងតាមរយៈការសន្ទនាដោយបើកចំហ និងការចែករំលែករឿងរ៉ាវប្រចាំថ្ងៃ ក៏ដូចជារឿងផ្ទាល់ខ្លួន។ សម្រាប់គូស្នេហ៍វ័យក្មេងដែលមានថវិកាតិចតួច អាហារតាមផ្លូវគឺជាជម្រើសដ៏ល្អបំផុត។ អាហារតាមផ្លូវមាន តម្លៃសមរម្យ ជាងការញ៉ាំនៅភោជនីយដ្ឋានធំៗ នេះមានន័យថា ពួកគេអាចណាត់ជួបញឹកញាប់ជាងមុន ដោយមិនមានសម្ពាធហិរញ្ញវត្ថុ។ ដែលនេះអនុញ្ញាតឱ្យពួកគេចំណាយពេលជាមួយគ្នាកាន់តែច្រើន និងកសាងទំនាក់ទំនងឲ្យកាន់តែរឹងមាំ។ សម្រាប់គូស្នេហ៍វ័យក្មេង ការចំណាយលើការណាត់ជួបគឺជាកត្តាសំខាន់មួយ ព្រោះពួកគេពុំទាន់មានសមត្ថភាពអាចរកថវិកាបានច្រើននៅឡើយទេ។ ពួកគេអាចរីករាយជាមួយម្ហូបឆ្ងាញ់ៗជាច្រើនមុខ ដោយមិនចាំបាច់ចំណាយប្រាក់ច្រើន ដែលធ្វើឲ្យពួកគេអាចធ្វើការណាត់ជួបញឹកញាប់។ នេះបង្ហាញថា ទំនាក់ទំនងមិនចាំបាច់ទាមទារភាពហ៊ឺហារជានិច្ចនោះទេ។ ការដើររកអាហារតាមផ្លូវ គឺជាដំណើរផ្សងព្រេងតូចមួយដែលនាំឲ្យគូស្នេហ៍បានស្វែងយល់ពីតំបន់ថ្មីៗ ឬហាងលក់អាហារប្លែកៗ។ ការស្វែងរកកន្លែងថ្មីៗជាមួយគ្នាអាចបន្ថែមភាពរំភើប និងភាពសប្បាយរីករាយដល់ទំនាក់ទំនងរបស់ពួកគេ។ នៅពេលពួកគេរកឃើញកន្លែងថ្មីដែលពួកគេទាំងពីរចូលចិត្ត វាបង្កើតបានជា "កន្លែងពិសេស" របស់ពួកគេ ដែលជាចំណងនៃការចងចាំរួមគ្នា។ ការចែករំលែកអាហារជាមួយគ្នា មិនថាជាគុយទាវមួយចានញ៉ាំពីរនាក់ ឬភេសជ្ជៈមួយកែវប្រើទុយោពីរនោះទេ សុទ្ធតែបង្ហាញពីភាពផ្អែមល្ហែមដែលចាំបាច់មាននៅក្នុងទំនាក់ទំនងស្នេហា។ នៅក្នុងយុគសម័យឌីជីថលបច្ចុប្បន្ននេះ ការថតរូបអាហារ និងការចែករំលែកនៅលើបណ្ដាញសង្គមបានក្លាយជាផ្នែកមួយដ៏សំខាន់នៃជីវិតប្រចាំថ្ងៃរបស់យើង។ គូស្នេហ៍អាចបង្កើតភាពរីករាយជាមួយ ដោយការថតរូបជាមួយគ្នាក្នុងពេលទទួលទានអាហារ ដែលអាចជាអនុស្សាវរីយ៍រួមគ្នា។ ការចែករំលែករូបភាពទាំងនេះអាចពង្រឹងចំណងមិត្តភាព ឬ ភាពស្និទ្ធស្នាល និងបង្ហាញក្រុមគ្រួសារទាំងសងខាង អំពីភាពច្បាស់លាស់របស់ទំនាក់ទំនងរបស់ពួកគេ។ ការជ្រើសរើសអាហារតាមផ្លូវអាចទាមទារការសម្របសម្រួលគ្នា ពីព្រោះពេលខ្លះ ម្នាក់អាចចង់ទទួលទាននំបញ្ចុក រីឯម្នាក់ទៀតចង់ទទួលទានបាយឆាជាដើម។ ដូច្នេះហើយបើ បើគូរស្នេហ៍គ្មានការសម្របសម្រួលគ្នា គ្មានការយល់ចិត្តគ្នានោះទេ វាអាចធ្វើឲ្យទំនាក់ទំនងពួកគេ មានភាពមិនចុះសម្រុង រហូតធ្វើឲ្យមានការបែកគ្នាក៏ថាបាន។ ម្យ៉ាងវិញទៀត អាហារតាមផ្លូវមានលក្ខណៈងាយស្រួល ហើយមិនទាមទារការរៀបចំច្រើននោះទេ ដូច្នេះអ្នកអាចសម្រេចចិត្តណាត់ជួបគ្នាភ្លាមៗ ដោយមិនចាំបាច់មានផែនការវែងឆ្ងាយឡើយ។ ឧទាហរណ៍៖ បើពួកគេមានពេលទំនេរក្រោយពីការងារ ពួកគេអាចទៅរកអាហារតាមផ្លូវញ៉ាំជាមួយគ្នាបានភ្លាមៗ យ៉ាងងាយស្រួល។ ភាពបត់បែននេះជួយរក្សាទំនាក់ទំនងឱ្យនៅរស់រវើក និងបង្ហាញពីការយកចិត្តទុកដាក់គ្នាទៅវិញទៅមកក្នុងជីវិតប្រចាំថ្ងៃដ៏មមាញឹក។ សរុបមក អាហារតាមផ្លូវមិនមែនត្រឹមតែជាជម្រើសម្ហូបអាហារប៉ុណ្ណោះទេ ប៉ុន្តែវាជាផ្នែកមួយនៃការកសាង និងពង្រឹងទំនាក់ទំនងស្នេហារបស់គូស្នេហ៍វ័យក្មេងផងដែរ។ វាផ្ដល់នូវភាពសាមញ្ញ ភាពស្និទ្ធស្នាល និងអនុស្សាវរីយ៍ល្អៗជាច្រើនដែលនឹងនៅស្ថិតស្ថេរក្នុងចិត្តរបស់ពួកគេ។